នំប័ុងបែបខ្មែរ គឺជាអាហារសម្រន់តាមចិញ្ចើមផ្លូវដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសទទួលទាននៅពេលអាហារពេលព្រឹក ឬអាហារសម្រន់ពេលរសៀល។ នៅកម្ពុជា នំបុ័ង តែងតែមានលក់នៅជិតសាលារៀន ផ្សារ និងតាមបណ្តាលផ្លូវជាអាហាររហ័សទាន់ចិត្ត។ នំប័ុងដែលគេចូលចិត្តញុាំនិងធ្វើលក់មានដូចជា នំបុ័ងដាក់សាច់ នំបុ័ងជាមួយសាច់គោអាំង នំប័ុងប៉ាតេ នំប័ុងខគោ។ រៀបរាប់ពីរបៀបធ្វើនំបុ័ងដាក់សាច់និងគ្រឿងផ្សំសម្រាប់ដាក់ក្នុងនំប័ុងមាន សាច់ជ្រូកផាក់ឡូវ មានខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម ម្សៅផាក់ឡូវមួយកព្ចាប់ សាច់ជ្រូកចិញ្រ្ចាំ ត្រីខ នំប័ុង ជ្រក់ ត្រសក់ ម្ទេសឆា ស្លឹកខ្ទឹម ជីរណា ប័រ ល្ហុង ការ៉ុត គ្រឿងទេសមាន ទឹកសុីអ៉ីវ ម្រេច ស្ករស អំបិល ម្សៅស៊ុប ទឹកត្រី ទឹកខ្មះ។ ជាដំបូង លាងសាច់ជ្រូកឲ្យស្អាត អាចប្រើសាច់បីជាន់ ឬស្លឹកត្រចៀកជ្រូកក៏បាន។ បន្ទាប់មក ដាក់ឆ្នាំងឲ្យក្ដៅ ចាក់ប្រេងឆា រួចរំលីងគ្រាប់ម្ខាក់ឲ្យឡើងពណ៌ក្រហម។ បន្ថែមគ្រឿងផ្សំ និងម្សៅផាត់ឡូវ កូរឲ្យឈ្ងុយសិន ហើយដាក់សាច់ចូលឲ្យឆ្អិន។ ពេលឆ្អិនហើយ ហាន់សាច់ជាបន្ទះស្តើងៗ ហើយទុកមួយភ្លែតសិន។ បន្ទាប់មក ត្រូវធ្វើទឹកសាច់ជ្រូកចិញ្ច្រាំ ដំបូងដាក់ឆ្នាំងខ្ទះលើភ្លើង ចាក់ទឹកប្រេងឆាបន្តិច បន្ទាប់មកបំពងខ្ទឹមសឲ្យឆ្អិនមានក្លិនឈ្ងុយ។ ក្រោយមក ដាក់សាច់ជ្រូកចិញ្ច្រាំចូលឲ្យឆ្អិនហើយបន្ថែមគ្រឿងទេសតាមបរិមាណដែលបានរៀបចំ។ យើងត្រូវធ្វើការចាក់ត្រីខចូល កូរឲ្យសព្វរហូតដល់សាច់ត្រីបែក និងឆ្អិនសព្វ។ បន្ទាប់មកទៀតយើងទៅធ្វើជ្រក់វិញម្តង ត្រូវចិតសំបកល្ហុងឲ្យស្អាត ហើយលាងជាមួយទឹកអំបិល ដើម្បីបំបាត់ជ័រ។ ជំហានបន្ទាប់ត្រូវឈូសការ៉ុត ត្រសក់ជាសរសៃឆ្មាៗ ហើយយកគ្រឿងទាំងនេះច្របល់ជាមួយទឹកត្រីដែលបានលាយរួច ហើយទុកឲ្យចូលជាតិ រួចចុងក្រោយអាចទទួលទានបាន។ ចំពោះនំប័ុង អ្នកអាចជ្រើសរើសប្រភេទនំបុ័ងបាយ័ន ឬផ្សេងទៀត តាមការចូលចិត្តផ្ទាល់។ នំប័ុងអាចអាំងឲ្យស្រួយបន្តិច ហើយដាក់ប័រចូល បន្ទាប់មក ដាក់ទឹកសាច់ជ្រូកចិញ្ច្រាំ និងសាច់ផាត់ឡូវដែលបានហាន់រួច បន្ថែមត្រសក់ ជីស្លឹកខ្ទឹម និងចុងក្រោយ ដាក់ជ្រក់ចូល។ បើអ្នកចូលចិត្តរសជាតិហឹរ អាចបន្ថែមម្ទេសឆាជាមួយក៏បាន ដោយតាមចំណង់ចំណូលចិត្ត។